ប្រជាជនខ្មែរភាគច្រើន យកទឹកឃ្មុំដាក់លាយជាមួយទឹកគ្រឿងសម្រាប់ប្រឡាក់សាច់ដូចជាមាន់ ទា ជ្រូក សាច់គោរនិងសាច់សត្វដទៃជាច្រើនទៀត។ សាច់ជ្រូកអាំងទឹកឃ្មុំ គឺជាមុខម្ហូបដ៏ពេញនិយមមួយផ្សេងទៀតនៅកម្ពុជា ដែលមានរសជាតិផ្អែមប្រៃឆ្ងាញ់ មានក្លិនឈ្ងុយ និងពណ៌មាសស្អាត។ ស្រដៀងទៅនឹងមាន់ដុតទឹកឃ្មុំដែរ ទឹកឃ្មុំដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ថែមរសជាតិ បង្កើនក្លិន និងធ្វើឱ្យសាច់ជ្រូកទន់ល្មើយ។ វាមានរសជាតិផ្អែមតិចៗពីទឹកឃ្មុំ លាយឡំជាមួយរសជាតិប្រៃ ហឹរតិចៗ ជាពិសេសពេលអាំង ក្លិនឈ្ងុយនៃទឹកឃ្មុំ រួមផ្សំជាមួយគ្រឿងទេស។ ទឹកឃ្មុំជួយឱ្យសាច់ជ្រូកឡើងពណ៌មាសក្រហម រលោង សាច់ជ្រូកនៅតែទន់ មិនរឹងឡើយ ដោយសារការប្រឡាក់ចូលជាតិល្អ និងការអាំងត្រឹមត្រូវ។ ពេលខ្លះគេនិយមប្រើសាច់ជ្រូកបីជាន់ ដើម្បីឱ្យមានខ្លាញ់លាយសាច់ ធ្វើឱ្យរសជាតិកាន់តែឆ្ងាញ់។ ដើម្បីប្រឡាក់សាច់ជ្រូកអាំងទឹកឃ្មុំ គេនិយមប្រើប្រាស់គ្រឿងផ្សំដូចជា ទឹកឃ្មុំសុទ្ធ ខ្ទឹមសចិញ្ច្រាំ ម្សៅស៊ុប ប៊ីចេង អំបិល ស្ករស ម្រេចម៉ដ្ឋ ប្រេងខ្យង ទឹកត្រី ទឹកស៊ីអ៉ីវ ម្សៅរមៀត និងប្រេងល្ង។ លាយគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វ រួចយកទៅប្រឡាក់ជាមួយសាច់ជ្រូក ហើយទុកប្រហែល ១ ម៉ោង។ រួចយកទៅដុតប្រហែល ៤៥ នាទីទៅ ១ ម៉ោង ឬរហូតដល់សាច់ឆ្អិនល្អ និងឡើងពណ៌ក្រហម។ ម្យ៉ាងក្នុងពេលអាំង គួរត្រឡប់សាច់ម្ខាងម្ដង និងលាបទឹកគ្រឿងដែលនៅសល់ជាបន្តបន្ទាប់។ គេតែងនិយមបរិភោគ ជាអាហារថ្ងៃត្រង់និងពេលល្ងាច ព្រមទាំងក្នុងការជួបជុំបងប្អូនឬក្នងពិធីជួបជុំនានា។ ជាពិសេសក្នុងពិធីជប់លៀង ឬក្នុងពិធីបុណ្យនានាដែលមានការជួបជុំណាមួយ។